ហ៊ីបហបកម្ពុជា បានលាយបញ្ចូលប្រពៃណីក្នុងការបង្កើតតន្ត្រីរបស់ខ្លួនដោយការរួមបញ្ចូលអត្ថន័យវប្បធម៌ និងឧបករណ៍តន្ត្រីប្រពៃណីជាមួយស្ទីលហ៊ីបហបទំនើប។ សិល្បករហ៊ីបហបកម្ពុជា ដូចជា សាំង សុខសេរី ប្រើប្រាស់បទចម្រៀងហ៊ីបហបជាឧបករណ៍ស្វែងរកយុត្តិធម៌សង្គម និងបញ្ហាវិសមភាព។ តាមរយៈការលាយបញ្ចូលគំនិតនិងសារពីវប្បធម៌កម្ពុជាទៅក្នុងបទចម្រៀងរបស់នាង។ នេះបង្ហាញថា ការច្នៃប្រឌិតរបស់នាងមានការរួមបញ្ចូលប្រពៃណីជាមួយស្ទីលសម័យថ្មី។ ការលាយបញ្ចូលនេះមិនត្រឹមតែមាននៅក្នុងតន្ត្រីហ៊ីបហបទេ ប៉ុន្តែក៏មានការរួមបញ្ចូលរវាងតន្ត្រីប្រជាប្រិយ និងហ៊ីបហបនៅក្នុងតំបន់ផ្សេងៗផងដែរ។ ការរួមបញ្ចូលនេះក៏ជួយលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងជំរុញឲ្យយុវជនមានចំណាប់អារម្មណ៍លើវប្បធម៌ប្រពៃណីតាមរយៈសិល្បៈហ៊ីបហប ដែលមានភាពទាក់ទាញ និងទំនើប។ រីឯរបៀបផ្សំប្រពៃណីជាមួយសិល្បៈហ៊ីបហបក្នុងការច្នៃប្រឌិតតន្ត្រី គឺជាការរួមបញ្ចូលធាតុប្រពៃណីវប្បធម៌ជាតិជាមួយតន្ត្រីទំនើប។ ក្នុងគោលបំណង គឺដើម្បីបង្កើតស្នាដៃថ្មីៗដែលទាក់ទាញយុវជន និងទាក់ទាញសាធារណៈជន។ ការប្រើប្រាស់ធាតុតន្ត្រីប្រពៃណី អាចជាឧបករណ៍ភ្លេង សំឡេងដែលមានប្រភពពីប្រពៃណីដើមខ្មែរ ឬឧបករណ៍ភ្លេងប្រពៃណីផ្សេងៗ។ រួមបញ្ចូលជាមួយស្ទីលហ៊ីបហប ដើម្បីបង្កើតសម្លេងថ្មីមានអត្តសញ្ញាណជាតិ និងទំនើប។ ការច្នៃប្រឌិតក្នុងរបៀបបង្ហាញ ដោយបញ្ចូលលក្ខណៈសិល្បៈបុរាណ ដូចជា ល្ខោន ឬសម្តែងប្រពៃណី ជាមួយនឹងការសម្តែងទំនើប និងតន្ត្រីហ៊ីបហប ដើម្បីទាក់ទាញទស្សនិកជន វ័យក្មេង និងរក្សាទុកមរតកវប្បធម៌។ មួយវិញទៀតក៏មានការបង្កើតបទចម្រៀងដែលមានអត្ថន័យវប្បធម៌ ដោយប្រើភាសា និងប្រធានបទដែលពាក់ព័ន្ធនឹងប្រពៃណី និងសង្គមជាតិផងដែរ។ ការបញ្ចូលបច្ចេកវិទ្យា និងស្ទីលសម័យថ្មី ដូចជា ប៉ុប រ៉ុក អេឡិកត្រូនិក និងហ៊ីបហប កឺដើម្បីបង្កើតផលិតផលតន្ត្រីដែលទាក់ទាញយុវវ័យ។ ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលមិនត្រឹមតែបង្កើតអ្វីថ្មីៗទេ តែជាការប្រឌិតឡើងពីការរួមបញ្ចូលគំនិតចាស់ៗ និងថ្មីៗ ដើម្បីបង្កើតស្នាដៃមានភាពប្លែក និងមានតម្លៃសិល្បៈ។ ហើយក៏មានការរួមបញ្ចូលបច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ និងទាក់ទាញសាធារណជនជាពិសេសយុវជន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន។ ជាពិសេសមានមូលហេតុជាច្រើនដែលចម្រៀងហ៊ីបហបកម្ពុជា បានលាយបញ្ចូលគ្នាជាមួយតន្ត្រីឬឧបករណ៍បុរាណដែលបង្ហាញពីប្រពៃណីខ្មែរ។ ការរក្សា និងបន្តអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញសំឡេងនិងធាតុតន្ត្រីប្រពៃណីក្នុងស្នាដៃតន្ត្រីទំនើប ដើម្បីឲ្យយុវជនទទួលបានការយល់ដឹង និងមានចំណាប់អារម្មណ៍ លើវប្បធម៌ខ្មែរ។ បង្កើតភាពប្លែក និងស្នាដៃថ្មី ដែលរួមបញ្ចូលរវាងអតីតកាល និងសម័យថ្មី ដោយប្រើឧបករណ៍ភ្លេងបុរាណ។ វាជាផ្នែកមួយក្នុងការបង្កើតសម្លេងដែលមានអត្តសញ្ញាណជាតិ និងទាក់ទាញសាធារណជន។ បញ្ចេញអារម្មណ៍ តាមរយៈតន្ត្រី ហ៊ីបហបដែលជាសិល្បៈសម័យថ្មី ប៉ុន្តែមានមូលដ្ឋានពីប្រពៃណី និងវប្បធម៌ខ្មែរ ដើម្បីបង្ហាញពីបញ្ហាសង្គម និងអត្តសញ្ញាណជាតិ។ ជំរុញអោយមានការរួមបញ្ចូលវប្បធម៌ក្នុងសម័យបច្ចុប្បន្ន ជួយជំរុញឲ្យវប្បធម៌ប្រពៃណីមានជីវិតនៅក្នុងសង្គមសម័យថ្មី និងទាក់ទាញយុវជន។ ចំំណែកឯមូលហេតុដែលធ្វើឲ្យចម្រៀងហ៊ីបហបកម្ពុជា លាយបញ្ចូលជាមួយតន្ត្រី ឬឧបករណ៍បុរាណប្រពៃណីខ្មែរ គឺមានមូលហេតុចម្បងជាច្រើនផងដែរ។ ត្រូវបានស្គាល់និងបន្តទៅកាន់ជំនាន់ក្រោយ ដោយពិសេសក្នុងសម័យសម័យថ្មីដែលវប្បធម៌បុរាណអាចត្រូវបានភ្លេចចោលបានងាយ។ បង្កើតភាពប្លែក និងទាក់ទាញ ការរួមបញ្ចូលឧបករណ៍បុរាណជាមួយបទហ៊ីបហបបង្កើតសម្លេងថ្មី ដែលមានភាពប្លែកៗ។ វាទាក់ទាញសាធារណជនជា ពិសេសយុវជន ដែលចូលចិត្តតន្ត្រីទំនើប ប៉ុន្តែក៏មានការរួមបញ្ជូលប្រពៃណីផងដែរ។ ដើម្បីធ្វើការលាយបញ្ចូលគ្នារវាង តន្ត្រីហ៊ីបហប និងតន្ត្រីឬឧបករណ៍ប្រពៃណីខ្មែរ អាចអនុវត្តវិធីសាស្ត្របានជាច្រើន។ ស្វែងយល់ និងយល់ដឹងពីប្រពៃណី ជាមូលដ្ឋានមុនសម្រាប់ការច្នៃប្រឌិត ដោយសិក្សាអំពីអត្ថន័យនិងតួនាទីនៃតន្ត្រី។ ជាពិសេស ឧបករណ៍បុរាណក្នុងវប្បធម៌ខ្មែរ ដើម្បីអាចប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ រួមបញ្ចូលសម្លេងឧបករណ៍ប្រពៃណី ជាមួយប៊ីតហ៊ីបហប ដោយប្រើបច្ចេកវិទ្យាសម័យថ្មីក្នុងការថតសម្លេង និងបង្កើតប៊ីត ដែលអាចបញ្ចូលសម្លេងបុរាណឲ្យសមស្របជាមួយ ស្ទីលហ៊ីបហប។ ការបង្កើតបទចម្រៀងដែលមានអត្ថន័យវប្បធម៌ ដោយប្រើភាសា និងប្រធានបទដែលពាក់ព័ន្ធនឹងប្រពៃណី និងសង្គមខ្មែរ ប៉ុន្តែបញ្ចូលបែបបទសម័យថ្មីក្នុងការសម្តែង។ ការបង្កើតការសម្តែងរួម រវាងតន្ត្រីបុរាណ និងហ៊ីបហប ដើម្បីបង្ហាញពីការរួមបញ្ចូលវប្បធម៌ និងសិល្បៈទំនើបក្នុងលក្ខណៈចម្រុះ។ ដោយការអនុវត្តវិធីសាស្ត្រទាំងនេះ នឹងអាចធ្វើឲ្យមានការលាយបញ្ចូលរវាងតន្ត្រីហ៊ីបហប និងប្រពៃណីខ្មែរ ដើម្បីទាក់ទាញសាធារណជនបានយ៉ាងមានប្រសិទ្ធភាព។ ឧទាហរណ៍បទចម្រៀង "ថាមធូរ៉ាយ" ដែលបង្កើតដោយតារារ៉េបកម្ពុជា វណ្ណដា គឺជាឧទាហរណ៍ដ៏ច្បាស់លាស់នៃការលាយបញ្ចូលរវាងតន្ត្រីហ៊ីបហបទំនើប និងតន្ត្រីប្រពៃណីខ្មែរ។ ក្នុងបទនេះ វណ្ណដាបានសហការជាមួយ លោកគ្រូ គង់ ណៃ ដែលជាតន្ត្រីប្រពៃណីខ្មែរដ៏ល្បីល្បាញ ដើម្បីបញ្ចូលសម្លេងឧបករណ៍បុរាណដូចជា ខ្លុយ ចាប៉ី និងឧបករណ៍ភ្លេងបុរាណ ផ្សេងៗជាមួយហ៊ីបហបទំនើប។ បទនេះមានអត្ថន័យលើកកម្ពស់ការលើកទឹកចិត្ត និងការរីកចម្រើនរបស់យុវជនខ្មែរ ដោយប្រើភាសាររ៉េបសម័យថ្មី។ វណ្ណដាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ដូចជា កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នៅប៉ារីស ដែលបង្ហាញពីភាពជោគជ័យ និងការទទួលស្គាល់សិល្បៈហ៊ីបហប កម្ពុជាថ្មីៗនេះ។ ការលាយបញ្ចូលនេះមិនត្រឹមតែបង្កើតសម្លេងថ្មីទេ ប៉ុន្តែជាការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរជាមួយសិល្បៈសម័យថ្មី ដែលជួយជំរុញការរីកចម្រើននៃតន្ត្រីហ៊ីបហបកម្ពុជា និង ការរក្សាទុកប្រពៃណីក្នុងសម័យទំនើប។ រីឯបទចម្រៀង "សុវណ្ណភូមិ"របស់វណ្ណដា គឺជាស្នាដៃដែលផ្តោតលើការលើកកម្ពស់មោទនភាពវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ បទនេះបង្ហាញពីការស្រឡាញ់ដែនដីកំណើត និងការជឿជាក់លើអនាគតរបស់ប្រជាជនកម្ពុជា ជាមួយនឹងការបញ្ចូលអត្ថន័យជ្រាលជ្រៅពីប្រពៃណី និងវប្បធម៌ខ្មែរ។ ក្នុងបទនេះ វណ្ណដាបានប្រើប្រាស់សម្លេងឧបករណ៍តន្ត្រីប្រពៃណីខ្មែរ ដូចជា ខ្លុយ និងឧបករណ៍បុរាណផ្សេងៗ។ ក្នុងគោលបំណងដើម្បីបង្កើតសម្លេងដែលរួមបញ្ចូលរវាងតន្ត្រីប្រពៃណីនិងហ៊ីបហបទំនើប។ អត្ថបទនិងសម្លេងក្នុងបទ "សុវណ្ណភូមិ" បង្ហាញពីការលើកទឹកចិត្តយុវជនឲ្យមានមោទនភាពលើវប្បធម៌ខ្មែរ និងបន្តបណ្តាំអត្តសញ្ញាណជាតិរបស់ខ្លួនក្នុងសម័យទំនើប។ វណ្ណដាបានបង្ហាញខ្លួនជាតារាសិល្បៈដែលជាអ្នកបង្ហាញសិល្បៈខ្មែរទៅកាន់សកលលោក ដោយការរួមបញ្ចូលវប្បធម៌ប្រពៃណីជាមួយតន្ត្រីសម័យថ្មី។ ចំណែកឯបទចម្រៀង សង្រ្កាន្តស្គាល់ស្នេហ៍ របស់វណ្ណដា គឺជាបទដែលបង្ហាញពីភាពរីករាយ និងសេចក្តីសង្ឃឹមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឬ សង្រ្កាន្ត។ បទនេះបានលាយបញ្ចូល សម្លេងតន្ត្រីប្រពៃណីខ្មែរ ជាមួយប៊ីតហ៊ីបហបទំនើបបង្កើតអារម្មណ៍រីករាយ និងបង្ហាញពីការតាំងចិត្តសម្រាប់ការជួបជុំគ្រួសារ និងការចាប់ផ្តើមថ្មីៗក្នុងឆ្នាំថ្មី។ អត្ថន័យក្នុងបទ នេះ បានផ្តោតលើការស្រឡាញ់គ្រួសារ ការរីករាយក្នុងពិធីបុណ្យ និងការសង្ឃឹមលើសំណាងល្អសម្រាប់ឆ្នាំថ្មី។ វណ្ណដាបានប្រើភាសាររ៉េបសម័យថ្មី ប៉ុន្តែទំនាក់ទំនងជាមួយប្រពៃណីខ្មែរត្រូវបានរក្សាទុកតាមរយៈការបញ្ចូលសម្លេងឧបករណ៍ប្រពៃណី និងបទភ្លេងកម្សាន្តលើបរិយាកាសបុណ្យសង្រ្កាន្ត។ នេះជាឧទាហរណ៍ល្អនៃការច្នៃប្រឌិតតន្ត្រីដែលរួមបញ្ចូលវប្បធម៌ប្រពៃណីជាមួយស្ទីលហ៊ីបហប ដើម្បីបង្កើតបទចម្រៀងដែលទាក់ទាញយុវជន និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ។ សរុបមក ការលាយបញ្ចូលប្រពៃណីជាមួយសិល្បៈហ៊ីបហប គឺជាបទពិសោធន៍សំខាន់មួយក្នុងការច្នៃប្រឌិតតន្ត្រីសម័យថ្មីនៅកម្ពុជា។ ការរក្សា និងបន្តអត្តសញ្ញាណវប្បធម៌ជាតិ ដោយបញ្ចូលធាតុតន្ត្រី និងប្រពៃណីក្នុងបទចម្រៀងហ៊ីបហប គឺដើម្បីឲ្យវប្បធម៌ខ្មែរមានការរីកចម្រើន ។ បង្កើតភាពប្លែក និងស្នាដៃថ្មីៗ ដែលរួមបញ្ចូលរវាងអតីតកាល និងសម័យថ្មី ដោយប្រើឧបករណ៍បុរាណជាមួយប៊ីតហ៊ីបហបបច្ចុប្បន្ន។ តាមរយៈតន្ត្រីហ៊ីបហបបានលើកស្ទួយ ថែរក្សាវប្បធម៌ជាតិ និងអត្តសញ្ញាណជាតិជាច្រើន។ លើសពីនេះ ជំរុញអោយមានការរួមបញ្ចូលវប្បធម៌ក្នុងសម័យបច្ចុប្បន្ន ដើម្បីឲ្យវប្បធម៌ប្រពៃណីមានភាពរស់រវើក និងលូតលាស់ក្នុងសម័យទំនើប។